លោកអាចារ្យជាមនុស្សដែលត្រូវបានគេគោរព និងឱ្យតម្លៃព្រោះរូបលោកគ្រូត្រូវបានគេចាក់ទុកថាមានចំណេះដឹងខ្ពង់ខ្ពស់ខាងព្រះពុទ្ធសាសនានិងវប្បធម៍ពីបុរាណកាល។ យើងក្រឡេកមើលគ្រប់កម្មវិធីប្រពៃណីទាំងអស់មិនថាធំឬតូចក្តីសុទ្ធតែត្រូវការលោកអាចារ្យជាចាំបាច់បំផុត ជាពិសេសនៅក្នុងកម្មវិធីសិរិសួស្តីជ័យមង្គល។ គ្រប់ពិធីសុទ្ធតែត្រូវការលោកអាចារ្យក៏ដោយសារដើម្បីឱ្យលោកជួយរៀបចំកម្មពិធីនិងជួយណែនាំដល់ កូនកម្លោះកូនក្រមុំ លោកមេបាទាំងសងខាង និងភ្ញៀវកិត្តិយលនូវទម្លៀមទម្លាប់ប្រពៃណីតាមក្បួនខ្នាតពីមួយដំណាក់កាលទៅមួយដំណាក់កាល។ តាំងពីដើមកម្មវិធីមង្គលការលោកអាចារ្យមានតួនាទីនៅក្នុងការចាក់ចែងថាត្រូវរៀបចំបែបណាខ្លះដូចជាកម្មវិធីក្រុងពាលី ជាកម្មវិធីដំបូងគេបង្អស់នៅក្នុងមង្គលការ។ ចំពោះកម្មវិធីនេះលោកគ្រូជាអ្នករៀបចំគ្រឿងសក្ការៈសម្រាប់ពិធី បើលោកមិនបានរៀបចំដោយខ្លួនឯងផ្ទាល់ទេក៏លោកត្រូវតែត្រួតពិនិត្យមើលថាត្រឹមត្រូវតាមក្បួនខ្នាតហើយឬនៅ។ នៅពេលរៀបចំសព្វគ្រប់ហើយនិងដល់ពេលវេលាដែលត្រូវគ្រងទុកលោកគ្រូក៏បានចាប់ផ្តើមសូត្រធម៌សែនថ្វាយទេវតាដែលកំពុងថែរក្សានៅទឹកដី ភូមិស្រុក ប្រទេស បីបាច់ថែរក្សាកូនប្រុសកូនស្រីដែលនិងក្លាយជាគ្រួសារចំណូលថ្មី។ លោកអាចារ្យបានផ្តល់ពរឱ្យបានសុខចំរុងចម្រើន រកស៊ីមានបានជារៀងរហូត។ នៅក្នុងនេះផងដែរលោកបានសុំឱ្យកម្មវិធីសិរីមង្គលនេះប្រាព្ធទៅបានដោយរលូន និងគ្មានឧបសគ្គអ្វីមករារាំងឡើយ។ ចូលដល់កម្មវិធីសំពះផ្ទឹមវិញលោកអាចារ្យបានរៀបចំឱ្យកូនកម្លោះកូនក្រមុំគោរពវិញ្ញាណខន្ធដីដូនជីតាដែលបានចែកឋានទៅ និងជីដូនជីតាដែលកំពុងមានជីវិតរស់នៅផង។ បន្ទាប់មកលោកអាចារ្យសុំពរឱ្យកូនក្រមុំនិងកូនកម្លោះជួបនូវពរសព្វសាធុការ និងរស់នៅជាមួយគ្នារហូតដល់ចាស់កោងខ្នង។ ចំណែកឯការនិមន្តព្រះសង្ឃមកកាន់មង្គលការរបស់កូនប្រុសកូនស្រី ក៏ត្រូវបានលោកអាចារ្យចាក់ចែងផងដែរ។ ជួនកាលសាច់ញាតិបងប្អូនឬកូនកម្លោះកូនក្រមុំជាអ្នកនិមន្តលោកដោយផ្ទាល់ ប៉ុន្តែពេលខ្លះខាងអាណាព្យាបាលពឹងឱ្យលោកអាចារ្យនិមន្តព្រះសង្ឃជំនួស ព្រោះអាចារ្យមានទំនាក់ទំនងជាមួយព្រះសង្ឃស្រាប់។ លើសពីនេះនៅក្នុងរោងជ័យលោកអាចារ្យបានណែនាំនិងប្រឹក្សាជាមួយអ្នករៀបចំថាត្រូវរៀបចំកន្លែងព្រះសង្ឃគង់ កន្លែងណាសាកសមនិងសមរម្យ។ ការរៀបចំជាចង្ហាន់និងភេសជ្ជៈនានាវិញគឺលោកអាចារ្យប្រាប់ណែនាំថាព្រះសង្ឃគួរឆាន់អ្វីនិងមិនគួរឆាន់អ្វី ហើយរៀបចំយ៉ាងដូចម្តេច ព្រោះអាចារ្យមានបទពិសោធន៍ និងយល់ដឹងពីទម្លៀកទម្លាប់បែបបទច្រើនជាងមនុស្សធម្មតា។ ចំណុចសំខាន់ទៀតនោះគឺ លោកអាចារ្យក៏បានប្រៀនប្រដៅកូនកម្លោះកូនក្រមុំអំពីការរស់ជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធ ថាត្រូវមានចិត្តអត់ធន់ ចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក មានការដឹងគុណចំពោះមាតាបិតាទាំងសងខាង។ ក្នុងនោះក៏គាត់បានប្រដៅឲ្យមាន ការគោរពចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កុំបៀតបៀនអ្នកដទៃ កុំបៀតបៀនប្តីប្រពន្ធគេ ត្រូវចេះស្រលាញ់គ្នានិងគ្នាមួយនិងមួយ។ ជារឿយៗវិញទៀតលោកអាចារ្យផ្តល់នូវគំនិតអប់រំមួយចំនួន គឺកូនប្រុសកូនស្រីត្រូវតាំងខ្លួនឱ្យមានសីលនៅក្នុងខ្លួន ត្រូវខិតខំរកស៊ី ត្រូវចេះខ្លាចលំបាក កុំខ្ជិលច្រអូស។ បន្ទាប់មក ទើបលោកលើកនូវពុទ្ធគាថាជាមង្គល សូត្រឱ្យកូនកម្លោះកូនក្រមុំដើម្បីឱ្យជួបតែសេចក្តីសុខចម្រើន កើតទ្រព្យសម្បត្តិ កើតកូនចៅ និងសុភមង្គលក្នុងសង្គមគ្រួសារ។ បន្ថែមពីនេះលោកអាចារ្យតែងប្រាប់ពីគុណមាតាបិតាឱ្យកូនកម្លោះកូនក្រមុំបានដឹងថាគុណរបស់លោកពិតជាធំធេងប៉ុណ្ណា។ ជាចុងបញ្ចប់លោកគ្រូអាចារ្យក៏បានផ្តែផ្តាំ ឬ ផ្តល់ឱវាទដល់កូនប្រុសស្រីផងដែរ ថា «ពីមុនកាលកូនមិនទាន់មានគូស្រករកូនជាយុរជន យុវនារី ប៉ុន្តែពេលនេះកូនលែងជាកម្លោះក្រមុំទៀតហើយ កូននិងក្លាយជាឪពុកម្តាយគេនៅថ្ងៃខានមុខ ចូរកូនចេះគោរពចិត្តគ្នាទៅវិញទៅមក»។ លើសពីនេះទៀតលោកបាន ផ្តាំថាត្រូវចេះគោរពព្រះនៅក្នុងផ្ទះ លោកឪពុកអ្នកម្តាយទាំងបួននឹងហើយជាទីសក្ការៈគោរពបូជារបស់កូន។ ហេតុដូចនេះហើយលោកអាចារ្យពិតជាមានសារៈសំខាន់ណាស់ព្រោះលោកបានណែនាំ ប្រៀបប្រដៅនិងជួយរៀបចំកម្មវិធីសិរិមង្គលរបស់កូនកម្លោះកូនក្រមុំតាំងពីដើមរហូតដល់ចប់និងគោរពតាមក្បួនខ្នាត វប្បធម៌ ប្រពៃណីរបស់ប្រជាជនខ្មែរ។